នៅក្នុងប្រទេសកម្ពុជា មានរឿងព្រេងជាច្រើនជាប្រភេទណាស់ ដោយរឿងទាំងនោះតែងបានបង្ហាញពី ប្រវត្តិសាស្រ្ដ ទីតាំងភូមិសាស្រ្ដ ហេតុការណ៍ ឬរឿងរ៉ាវផ្សេងៗ។ ចំពោះរឿង ប្រាសាទភ្នំជីសូរ ជារឿងព្រេងខ្មែរមួយដែលបាននិយាយពី ប្រវត្តិសាស្រ្ដ ភូមិសាស្រ្ដ និងទីតាំងនៃប្រាសាទភ្នំជីសូរ ព្រមទាំងប្រវត្តិផ្សេងៗទៀតផង។ រឿង ប្រាសាទភ្នំជីសូរ ស្ថិតក្នុងចលនាខេមរនិយម ដែលបានបង្ហាញពី ទីកន្លែងដែលមានពិតប្រាកដក្នុងប្រទេសកម្ពុជា។ ហើយរឿងនេះ ក៏ជាប្រភេទរឿងប្រជាប្រិយផងដែរ។ រឿង ប្រាសាទភ្នំជីសូរមានដំណាលថា កាលនោះ មានក្សត្រមួយព្រះអង្គ ព្រះនាមសុរិយាទេវេស សោយរាជ្យជាអង្វែងមកហើយ ។ ទ្រង់បានកសាងព្រះបរមរាជវាំងមួយនៅក្បែរជើងភ្នំមួយគឺភ្នំជីសូរសព្វថ្ងៃនេះឯង ដែលមានបឹងធំមួយទៀត ហៅថា ទន្លេឱម នៅជាប់ពីខាងកើត ។ ព្រះបរមរាជវាំងនេះ ស្ថិតនៅកណ្តាលព្រៃមួយ ហៅថា ព្រៃសែនភូវាំង។ ក្រោយពេលដែលសាងសង់ព្រះបរមរាជវាំងរួចហើយ ព្រះរាជាទ្រង់ប្រារព្ធធ្វើពិធីឲ្យព្រះរាជបុត្ររបស់ព្រះអង្គ ។ ហើយព្រះរាជពិធីយ៉ាងឧឡារិកនេះ ក៏ផ្តើមឡើងដោយមានពពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ ចូលថ្វាយពរចំពោះព្រះរាជបុត្របន្តបន្ទាប់គ្នា ។ ពេលនោះ មានព្រាហ្មណ៍ព្រឹទ្ធាចារ្យម្នាក់ បានចូលទៅថ្វាយព្រះពរក្រោយគេ ដោយមានសេចក្តី ៣ ប្រការប្លែកពីគឺ សូមឲ្យមានកម្លាំងដូចស្រមោច សូមឲ្យមានឫទ្ធិដូចខ្មោច និងសូមឲ្យមានចិត្តមុតដូចមនុស្សស្រី។ ក្រោយពេលដែលទ្រង់ព្រះសណ្តាប់ឃ្លានេះចប់ ព្រះរាជាទ្រង់ខឹងនឹងព្រាហ្មណ៍ព្រឹទ្ធាចារ្យនេះជាខ្លាំង ប៉ុន្តែព្រាហ្មណ៍បានសុំព្រះរាជានុញ្ញាតធ្វើការពិសោធន៍ ដើម្បីឲ្យព្រះអង្គទ្រង់យល់ពីពរទាំងនេះ។ ពេលនោះព្រះមហាក្សត្រទ្រង់ប្រោសប្រទានតាមសេចក្តីសុំរបស់ព្រាហ្មណ៍នោះទៅ ។ ចំពោះពរដំបូងមានសេចក្ដីថា ឲ្យមានកម្លាំងដូចស្រមោច ដោយព្រាហ្មណ៍បានបង្គាប់គេឲ្យធ្វើរូបដែកមួយប៉ុនខ្លួនមនុស្សម្នាក់ ហើយហៅមនុស្សម្នាក់ទៀតឲ្យមកលើករូបដែកនេះល្បងមើល តែលើកមិនរួចសោះ។ រួចព្រាហ្មណ៍ឲ្យយកម្ជុល មួយប៉ុនខ្លួនស្រមោច មកកាត់យកប្រវែងប៉ុនស្រមោច រួចប្រឡាក់ទឹកឃ្មុំ ហើយយកទៅដាក់ឲ្យស្រមោចរោម ពេលនោះដែរ ស្រមោចមួយក៏ពាំកំណាត់ម្ជុលនោះបាត់ទៅ។ ព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមហាក្សត្រថានេះ ហើយដែលថាកម្លាំងដូចស្រមោច គឺស្រមោចមានកម្លាំងខ្លាំងអាចលើករបស់ប៉ុនខ្លួនវាបាន ឯមនុស្សពុំអាចលើកអ្វីដែលធំជាងខ្លួនបានទេ ។ ឯពរ ទី ២ ដែលថា មានឫទ្ធិដូចខ្មោច គឺព្រាហ្មណ៍ឲ្យគេយកខ្មោចស្លាប់ តៃហោង ៧ យ៉ាង គឺ ស្លាប់ដោយសម្រាលកូន ១, ដោយពស់ចឹក ១, ដោយក្របីវ័ធ ១, ដោយរន្ទះបាញ់ ១, ដោយគេលបកាប់ ១, ដោយលង់ទឹក ១, និងដោយចងក ១។ ហើយឲ្យគេយកខ្មោចទាំង ៧ នេះទៅកប់នៅឆ្ងាយពីភូមិអ្នកស្រុក។ ព្រាហ្មណ៍បានឲ្យគេយកផ្ដិលប្រាក់ល្អៗ ទៅកប់នៅចំចន្លោះខ្មោចទាំងនោះ។ មិនតែប៉ុណ្ណោះព្រាហ្មណ៍បានឲ្យគេដាក់បាយស បាយក្រហម ក្បាលជ្រូក មាន់ឆ្កាងនៅត្រង់នោះផងដែរ។ លុះដល់ពេលយប់ស្ងាត់ ព្រាហ្មណ៍ក៏ប្រើឲ្យពួកអាមាត្យណាដែលចង់បានផ្ដិលប្រាក់ដែលកប់នោះ ឲ្យទៅជីកយកចុះ។ ពេលនោះ គ្មាននរណាម្នាក់ហ៊ានទៅយកផ្ដិលប្រាក់នោះសោះ ត្រង់នេះ ព្រាហ្មណ៍ ក្រាបទូលព្រះរាជាថា នេះហើយដែលហៅថា មានឫទ្ធិដូចខ្មោច។ ចំណែកឯពរ ទី ៣ ដែលថា មានចិត្តមុតដូចមនុស្សស្រីនោះ ព្រាហ្មណ៍ក៏បានធ្វើការពិសោធន៍ផងដែរ។ ដំបូងព្រាហ្មណ៍បានឲ្យគេហៅបុរសកម្សត់ក្រីក្រម្នាក់ មកនិយាយថា បើខ្ញុំឲ្យអ្នកឯងទៅសម្លាប់ប្រពន្ធរបស់អ្នកឯងចោលក្នុងរយៈបីថ្ងៃ ខ្ញុំនឹងតែងតាំងឲ្យអ្នកធ្វើជាមន្ត្រីធំ តើអ្នកឯងសុខចិត្តឬទេ ? ពេលនោះបុរសកម្សត់ សញ្ជឹងគិតមួយសន្ទុះ ក៏បានបដិសេធន៍នៅសំណើរនេះ។ ពេលបានឮសូរឆ្លើយដូច្នេះហើយ ព្រាហ្មណ៍ក៏ឲ្យបុរសនោះត្រឡប់ទៅផ្ទះវិញ។ ថ្ងៃបន្ទាប់មក ព្រាហ្មណ៍ឲ្យអាមាត្យទៅលបហៅនាងជាភរិយារបស់បុរសកម្សត់មកសួរម្តង។ ពេលនាងនោះ មកដល់ភ្លាម ព្រាហ្មណ៍ ក៏ចាប់សួរថា នែនាង ប្ដីនាងជាមនុស្សក្រណាស់ បើនាងហ៊ានសម្លាប់ប្តីនាង ខ្ញុំនឹងប្រគល់នូវទ្រព្យសម្បត្តិជាច្រើនដល់នាង។ នាងស្រីនោះ នៅស្ងៀមមួយសន្ទុះ ពុំចេញស្តីសោះ ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ក៏អនុញ្ញាតឲ្យនាងយករឿងនេះទៅគិតនៅផ្ទះមួយថ្ងៃសិន។ លុះដល់ថ្ងៃស្អែក នាងបានត្រឡប់នាំយកចម្លើយមកវិញ ដោយជម្រាបព្រាហ្មណ៍ថា នាងព្រមធ្វើតាមអ្វីដែលព្រាហ្មណ៍ស្នើសុំ។ គ្រាន់តែនាងនេះឆ្លើយចប់ភ្លាម ព្រាហ្មណ៍ក៏ងាកបែរយ៉ាងប្រញាប់ ទៅក្រាបទូលព្រះរាជាថា នេះហើយដែលទូលព្រះបង្គំទូលថា មានចិត្តមុតដូចមនុស្សស្រី ។ ព្រះមហាក្សត្រ កាលបើព្រះអង្គបានយល់សព្វគ្រប់ហើយ ព្រះអង្គក៏តែងតាំងព្រាហ្មណ៍នេះជាអ្នកប្រាជ្ញធំ ហើយប្រទានពរតាមសេចក្តីប្រាថ្នា ។ ពេលនោះ ព្រាហ្មណ៍ក៏សុំព្រះអង្គអនុញ្ញាតសាងអាស្រម និងប្រាសាទលើភ្នំជីសូរសម្រាប់ពួកព្រាហ្មណ៍បានស្នាក់នៅលើកំពូលភ្នំ ដែលជាប់នឹងព្រះបរមរាជវាំង។ ដោយចង់តបស្នងសងគុណព្រាហ្មណ៍នេះផង ព្រះអង្គទ្រង់ក៏ប្រោសព្រះរាជានុញ្ញាត តាមបំណងព្រាហ្មណ៍ ហើយក៏តាំងជាព្រះគ្រូនៃព្រះរាជបុត្រាតរៀងទៅ ។ សរុបជារួមមក រឿង ប្រាសាទភ្នំជីសូរមិនត្រឹមតែជារឿងប្រជាប្រិយប៉ុណ្ណោះទេ តែវាបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ព្រមទាំងបានបង្ហាញពីភូមិស្រុកនាសម័យនោះ និងជំនឿ ទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។